នៅក្នុងជំនឿប្រពៃណីខ្មែរ ការសុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក គឺជាទង្វើមួយដ៏សំខាន់ និងត្រូវបានគេអនុវត្តតាំងពីបុរាណរៀងមក។ វាជាការបង្ហាញនូវការគោរព និងដឹងគុណចំពោះអ្នករក្សាទឹកដី ដែលគេជឿថាជាវិញ្ញាណស័ក្តិសិទ្ធិ ឬកម្លាំងអរូបិយដែលថែរក្សាទីកន្លែងណាមួយ។ ឧទាហរណ៍ ពេលសង់ផ្ទះ ឬធ្វើអ្វីមួយនៅលើទីដីនោះ គេតែងតែសុំការអនុញ្ញាតពីព្រលឹងដីឬអ្នកតាម្ចាស់ទឹកដី។ ការចាំបាច់សុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក គឺផ្អែកលើជំនឿនិងទស្សនៈសំខាន់ៗមួយចំនួនដូចជា ការគោរពវិញ្ញាណក្ខន្ធ ជៀសវាងឧបទ្រពចង្រៃ ស្វែងរកសេចក្តីសុខសប្បាយ និងលាភសំណាង រក្សាតុល្យភាពធម្មជាតិ និងអរូបិយ។ ក្នុងជំនឿប្រពៃណីខ្មែរ ហេតុផលដ៏សំខាន់បំផុតមួយដែលនាំឱ្យមានការសុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក គឺផ្អែកលើ ការគោរពវិញ្ញាណក្ខន្ធ។ ជនជាតិខ្មែរមានជំនឿយ៉ាងមុតមាំថា គ្រប់ទីកន្លែងទាំងអស់សុទ្ធតែមានវិញ្ញាណ ឬអរូបិយចាំថែរក្សា។ វិញ្ញាណទាំងនេះត្រូវបានគេចាត់ទុកជាអ្នកថែរក្សាភូមិសាស្ត្រនោះ។ ដូច្នេះហើយ ការសុំអនុញ្ញាត មុននឹងធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ទីជម្រករបស់ពួកគាត់ គឺជាការបង្ហាញនូវការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអត្ថិភាព និងអំណាចរបស់វិញ្ញាណទាំងនោះ។ វាជាទង្វើមួយដែលបង្ហាញពីការទទួលស្គាល់ថា មនុស្សរស់នៅ និងធ្វើសកម្មភាពនៅលើទីដីដែលស្ថិតក្រោមការមើលការខុសត្រូវរបស់អរូបិយទាំងនោះ។ ក្រៅពីការគោរព ហេតុផលដ៏សំខាន់មួយទៀតដែលនាំឱ្យមានការសុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក គឺដើម្បីជៀសវាងឧបទ្រពចង្រៃ។ គេមានជំនឿថា ប្រសិនបើមិនបានសុំការអនុញ្ញាតត្រឹមត្រូវទេ វិញ្ញាណទាំងនោះអាចនឹងមិនពេញចិត្ត ហើយអាចបណ្តាលឲ្យមានរឿងមិនល្អកើតឡើង។ រឿងមិនល្អទាំងនោះអាចជា គ្រោះថ្នាក់ ជំងឺ អាជីវកម្មមិនរីកចម្រើន ឬបញ្ហាផ្សេងៗទៀត។ គ្រោះថ្នាក់ យើងអាចរួមបញ្ចូលទាំងការជួបគ្រោះថ្នាក់ពេលសាងសង់សំណង់ណាមួយនៅលើទីដីនោះ ឬគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងលើអ្នករស់នៅ ឬអ្នកដែលប្រកបរបរនៅទីនោះ។ ឧទាហរណ៍ ការរអិលដួល របស់ធ្លាក់ ឬគ្រោះថ្នាក់ចរាចរណ៍នៅក្បែរតំបន់នោះ។ គេជឿថា ការមិនសុំអនុញ្ញាតអាចនាំឲ្យមានការឈឺថ្កាត់ដោយគ្មានមូលហេតុច្បាស់លាស់ ឬជំងឺរ៉ាំរ៉ៃដែលពិបាកព្យាបាលក្នុងចំណោមអ្នកដែលរស់នៅ ឬធ្វើការនៅទីនោះ។ ចំពោះអ្នកប្រកបរបររកស៊ី ឧបទ្រពចង្រៃអាចបង្ហាញតាមរយៈការជួបឧបសគ្គក្នុងការរកស៊ី ដូចជាលក់មិនដាច់ អតិថិជនតិច ឬខាតបង់ប្រាក់កាសជាដើម។ ក្រៅពីនេះ ក៏អាចមានបញ្ហាផ្សេងៗទៀតកើតឡើងផងដែរ ដូចជាជម្លោះក្នុងគ្រួសារ ភាពរកាំរកូសក្នុងទំនាក់ទំនង ឬអសន្តិភាពក្នុងជីវិតប្រចាំថ្ងៃ ដែលធ្វើឲ្យខ្វះសុភមង្គល។ ជំនឿនេះឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្ន និងការស្វែងរកសេចក្តីសុខសាន្តរបស់មនុស្ស ដើម្បីឱ្យការងារ ឬការរស់នៅប្រព្រឹត្តទៅដោយរលូន និងគ្មានឧបសគ្គ។ ផ្ទុយពីការជៀសវាងឧបទ្រពចង្រៃ ការសុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក ក៏មានគោលបំណងចម្បងមួយទៀតគឺដើម្បីស្វែងរកសេចក្តីសុខសប្បាយ និងលាភសំណាង។ គេជឿថា ការសុំអនុញ្ញាតត្រឹមត្រូវ នឹងនាំមកនូវ សេចក្តីសុខសប្បាយ សុភមង្គល និងលាភសំណាង។ សេចក្តីសុខសប្បាយគឺសំដៅលើភាពសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្ត។ គេជឿថា ការសុំអនុញ្ញាតនឹងជួយឲ្យគ្មានការឈឺថ្កាត់ គ្មានជម្លោះ ឬបញ្ហាតូចធំរំខានក្នុងជីវិតប្រចាំថ្ងៃ។ សុភមង្គលសំដៅលើ ការរស់នៅប្រកបដោយភាពរីករាយ ជាមួយសុខដុមរមនាក្នុងគ្រួសារ និងក្នុងសហគមន៍។ គេជឿថា ម្ចាស់ទឹកដីនឹងជួយថែរក្សាឲ្យជីវិតមានភាពកក់ក្តៅ និងបរិបូរណ៍។ ចំពោះអ្នកប្រកបរបររកស៊ី គេជឿថាវានឹងជួយឲ្យការរកស៊ីមានបាន ជួបតែរឿងល្អៗ និងទទួលបានផលប្រយោជន៍ជាច្រើនតាមបំណងប្រាថ្នា។ អត្ថប្រយោជន៍ទាំងនេះកើតចេញពីជំនឿថា វិញ្ញាណម្ចាស់ទឹកដីនឹងជួយថែរក្សា និងប្រទានពរជ័យដល់អ្នកដែលបានគោរពពួកគាត់។ ជំនឿលើការសុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក ក៏ឆ្លុះបញ្ចាំងពីការយល់ដឹងដ៏ស៊ីជម្រៅរបស់ដូនតាខ្មែរក្នុងការរក្សាតុល្យភាពរវាងពិភពពីរ គឺពិភពមនុស្ស និងពិភពអរូបិយ។ ពិភពមនុស្សគឺសំដៅដល់សកម្មភាពប្រចាំថ្ងៃរបស់មនុស្សទាំងអស់។ វាជាពិភពដែលយើងរស់នៅជាក់ស្តែង មានការរស់នៅ ការប្រកបរបរ ការទំនាក់ទំនងគ្នា និងការកសាងនូវអ្វីៗដែលមើលឃើញដោយភ្នែក។ រីឯពិភពអរូបិយគឺសំដៅដល់អត្ថិភាពនៃវិញ្ញាណ អារក្ស អ្នកតា និងកម្លាំងអាថ៌កំបាំងផ្សេងៗទៀត។ គេជឿថា កម្លាំងទាំងនេះមានវត្តមាននៅក្នុងធម្មជាតិជុំវិញខ្លួនយើង ទោះបីជាយើងមើលមិនឃើញដោយផ្ទាល់ក៏ដោយ។ ការយល់ដឹងអំពីពិភពទាំងពីរនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបរបបនៃការរស់នៅ និងជំនឿរបស់ប្រជាជនខ្មែរ ជាពិសេសការគោរពបូជា ឬការសុំអនុញ្ញាតមុននឹងធ្វើកិច្ចការធំៗ ដើម្បីរក្សាតុល្យភាព និងសុខដុមរមនារវាងពិភពទាំងពីរ។ ការអនុវត្តជំនឿនេះមានគោលបំណងធានាថា អ្វីៗប្រព្រឹត្តទៅដោយរលូន និងសុខដុមរមនា។ តាមរយៈការគោរព និងទទួលស្គាល់អត្ថិភាពនៃកម្លាំងអរូបិយទាំងនេះ មនុស្សជឿថាខ្លួននឹងទទួលបានការការពារ និងពរជ័យ ដែលនាំឲ្យជីវិត និងកិច្ចការទាំងឡាយជោគជ័យ និងគ្មានឧបសគ្គ។ វិធីសុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក អាចមានលក្ខណៈខុសគ្នាខ្លះៗទៅតាមតំបន់ ឬជំនឿបុគ្គល ប៉ុន្តែជាទូទៅមានធាតុផ្សំសំខាន់ៗរួមគ្នា ការរៀបចំរណ្តាប់ ការបន់ស្រន់ ពលីកម្ម ការសន្យា ឬបំណន់ ពេលវេលា និងទីកន្លែង។ ដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក ជំហានដំបូង និងសំខាន់បំផុតគឺការរៀបចំរណ្តាប់សែន។ ជាទូទៅ គេរៀបចំរណ្តាប់នេះដោយមានគ្រឿងសក្ការៈបូជាជាច្រើនមុខដូចជា បាយសី និងបាយដំណើប ផ្លែឈើ នំចំណី ទៀន ធូប ទឹកតែ ស្រា និងស្លាធម៌។ បាយសី និងបាយដំណើប គឺជាអាហារដ៏សំខាន់សម្រាប់ថ្វាយ ដែលតំណាងឲ្យសេចក្តីបរិបូរណ៍។ ផ្លែឈើភាគច្រើន គេនិយមរៀបចំផ្លែឈើគ្រប់ប្រភេទតាមលទ្ធភាព និងជំនឿរបស់អ្នករៀបចំ។ នំចំណី អាចជានំខ្មែរប្រពៃណី ឬនំផ្សេងៗទៀតដែលសមស្របតាមជំនឿ។ ទៀន ធូបគឺ ត្រូវបានប្រើប្រាស់សម្រាប់អុជបួងសួងទៅកាន់វិញ្ញាណម្ចាស់ទឹកដី។ ទឹកតែ ស្រាសម្រាប់ជាភេសជ្ជៈថ្វាយ ដែលគេជឿថាជាចំណីចំពោះអរូបិយ។ ស្លាធម៌ គឺជាគ្រឿងចាំបាច់សម្រាប់ជាគ្រឿងប្រកបពិធីសែនព្រេនតាមប្រពៃណីខ្មែរ។ រណ្តាប់ទាំងនេះត្រូវបានដាក់នៅលើទីដីដែលត្រូវធ្វើសកម្មភាព ឧទាហរណ៍ កន្លែងដែលត្រូវសាងសង់ផ្ទះ ឬនៅកន្លែងដែលគេជឿថាជាទីតាំងអ្នកតាម្ចាស់ស្រុកក្នុងតំបន់នោះ។ ការរៀបចំនេះបង្ហាញពីការគោរព និងការបួងសួងសុំសេចក្តីសុខពីវិញ្ញាណទាំងនោះ។ បន្ទាប់ពីការរៀបចំរណ្តាប់សែនរួច ជំហានបន្ទាប់ដែលសំខាន់បំផុតក្នុងពិធីសុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក គឺការបន់ស្រន់ និងពលីកម្ម។ អ្នកសុំអនុញ្ញាត ដែលអាចជាម្ចាស់ដីផ្ទាល់ ឬអាចារ្យដែលមានចំណេះដឹងផ្នែកពិធី នឹងអុជទៀនធូប ហើយចាប់ផ្តើមបន់ស្រន់ដោយវាចា។ ការបន់ស្រន់នេះអាចធ្វើឡើងជាភាសាបាលី ដែលត្រូវបានគេជឿថាជាភាសាពិសិដ្ឋ ឬជាភាសាខ្មែរធម្មតា។ គោលបំណងនៃការបន់ស្រន់គឺដើម្បីជម្រាបដល់ម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុកអំពីគោលបំណងរបស់ខ្លួន ឧទាហរណ៍ ការសាងសង់ផ្ទះ ការធ្វើអាជីវកម្ម និងសុំការអនុញ្ញាតពីពួកគាត់។ ក្នុងករណីខ្លះ ជាពិសេសប្រសិនបើគម្រោងនោះធំ ឬមានលក្ខណៈពិសេស អាចមានការបន់ស្រន់ពលីកម្មផងដែរ។ ពលីកម្មនេះអាចជាការថ្វាយសត្វមានជីវិតដូចជាសត្វមាន់ ឬជ្រូក ជាដើម ដែលគេជឿថាជាការថ្វាយបង្គំដ៏ខ្ពង់ខ្ពស់ដើម្បីសុំសេចក្តីសុខ និងការយល់ព្រម។ នៅក្នុងដំណើរការនៃការបន់ស្រន់សុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក ធាតុផ្សំដ៏សំខាន់មួយទៀតគឺការសន្យា ឬបំណន់។ នៅក្នុងការបន់ស្រន់ គេអាចសន្យាជាមួយវិញ្ញាណទាំងនោះថា នឹងធ្វើបុណ្យ ឬថ្វាយអ្វីមួយជាការដឹងគុណ។ ការសន្យានេះត្រូវបានធ្វើឡើងនៅពេលដែលការងារបានសម្រេចជោគជ័យតាមបំណងប្រាថ្នា។ ប្រសិនបើសុំសាងសង់ផ្ទះ ហើយសាងសង់បានសម្រេចដោយរលូន នោះគេនឹងរៀបចំពិធីសែនមួយទៀត អាចជាពិធីសែនផ្ទះថ្មី ឬពិធីសែនព្រេនតូចមួយ ឬធ្វើបុណ្យដាក់ទានផ្សេងៗ ឧទាហរណ៍ បរិច្ចាគទានដល់ព្រះសង្ឃ ឬជួយដល់ជនក្រីក្រ ដើម្បីតបស្នងការជួយថែរក្សា និងប្រទានពរជ័យពីម្ចាស់ទឹកដី។ ប្រសិនបើសុំឲ្យអាជីវកម្មរីកចម្រើន ហើយរកស៊ីបានចំណេញ នោះគេនឹងថ្វាយគ្រឿងសក្ការៈបូជាបន្ថែម ដូចជា បាយសី ផ្លែឈើ ឬភេសជ្ជៈ ឬធ្វើបុណ្យឧទ្ទិសកុសល ដូចជាការបង្សុកូល ឬធ្វើទាន ដើម្បីបង្ហាញការដឹងគុណចំពោះការជួយឧបត្ថម្ភពីវិញ្ញាណម្ចាស់ស្រុក។ ការអនុវត្តបែបនេះបង្ហាញពីជំនឿដ៏មុតមាំរបស់ខ្មែរលើការគោរព និងការដឹងគុណចំពោះកម្លាំងអរូបិយដែលជួយថែរក្សាពួកគេ។ ការកំណត់ពេលវេលា និងទីកន្លែងត្រឹមត្រូវសម្រាប់ការធ្វើពិធីសុំការអនុញ្ញាតពីម្ចាស់ទឹកដី ឬអ្នកតាម្ចាស់ស្រុក គឺមានសារៈសំខាន់ណាស់ក្នុងជំនឿខ្មែរ។ ជាទូទៅ ពិធីនេះត្រូវបានធ្វើឡើងនៅមុនពេលចាប់ផ្តើមការងារធំៗ។ ឧទាហរណ៍ មុនពេលការជីកដីសម្រាប់គ្រឹះ មុនពេលការបុកគ្រឹះអាគារ ឬមុនពេលការចាប់ផ្តើមសាងសង់សំណង់អ្វីមួយទាំងស្រុង។ នេះគឺដើម្បីសុំការអនុញ្ញាតជាមុន មុននឹងមានការប៉ះពាល់ដល់ទីជម្រករបស់វិញ្ញាណទាំងនោះ។ ទីតាំងសម្រាប់រៀបចំពិធីអាចជាកណ្តាលដីដែលត្រូវធ្វើសកម្មភាពនោះផ្ទាល់ ឬនៅកៀកកន្លែងដែលគេជឿថាជាទីតាំងរបស់ម្ចាស់ទឹកដី ដូចជាដើមឈើធំ រូងថ្ម ឬខ្ទមអ្នកតា ក្នុងតំបន់នោះ។ ការជ្រើសរើសទីតាំងគឺធ្វើឡើងដោយការគោរព និងជំនឿថា វិញ្ញាណម្ចាស់ទឹកដីអាចយាងមកទទួលយកគ្រឿងសក្ការៈបូជា។